បច្ចុប្បន្ន ក្រសួងអប់រំ យុវជន និងកីឡា គឺជាស្ថាប័នតែមួយគត់ដែលរៀបចំ និងបោះពុម្ពផ្សាយសៀវភៅសិក្សាគោលសម្រាប់ប្រើប្រាស់នៅតាមសាលារៀនរដ្ឋទូទាំងប្រទេស ចាប់ពីថ្នាក់បឋមសិក្សារហូតដល់មធ្យមសិក្សា។ សៀវភៅទាំងនេះត្រូវបានរៀបចំឡើងដោយក្រុមអ្នកជំនាញ និងមន្ត្រីជំនាញរបស់ក្រសួងអប់រំ យុវជន និងកីឡាផ្ទាល់តែម្ដង។ ដូច្នេះ មិនមានអ្នកនិពន្ធម្នាក់ ឬពីរនាក់ជាក់លាក់ណាមួយ ដែលជាម្ចាស់សៀវភៅសិក្សាទាំងនោះទេ។ វាគឺជាស្នាដៃរួមរបស់ គណៈកម្មការនិពន្ធ ដែលមានការចូលរួមពី អ្នកជំនាញអប់រំ គ្រូបង្រៀនឆ្នើម និង មន្ត្រីជំនាញ របស់ក្រសួងអប់រំ យុវជន និងកីឡា។ ពួកគាត់បានរួមគ្នាស្រាវជ្រាវ និពន្ធ និងកែសម្រួលតាមគោលការណ៍ណែនាំរបស់ក្រសួង ដើម្បីធានាថាខ្លឹមសារមានគុណភាព សមស្របតាមកម្រិតវ័យ និងស្របតាមកម្មវិធីសិក្សាជាតិ។ សៀវភៅសិក្សាទាំងនេះត្រូវបានត្រួតពិនិត្យនិងកែសម្រួលជាបន្តបន្ទាប់ ដើម្បីឱ្យខ្លឹមសារទាន់សម័យ និងមានភាពល្អប្រសើរ។ ដូច្នេះ ក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកទទួលខុសត្រូវខ្ពស់បំផុតលើការបោះពុម្ពផ្សាយ និងចែកចាយសៀវភៅទាំងនេះទៅកាន់សាលារៀនរដ្ឋទូទាំងប្រទេស។ សៀវភៅអប់រំដែលកំពុងប្រើប្រាស់ក្នុងសាលារៀនសាធារណៈទាំងអស់ ទាំងនៅទីក្រុងនិងនៅតាមជនបទ គឺត្រូវបានរៀបចំឡើងតាមកម្មវិធីសិក្សារបស់ ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា។ សៀវភៅសិក្សាទាំងនេះមានច្រើនប្រភេទ ទៅតាមមុខវិជ្ជា និងកម្រិតថ្នាក់នីមួយៗ។ ដែលនៅកំរិតថ្នាក់បឋមសិក្សា ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ មានសៀវភៅភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្ត្រ សិក្សាសង្គម និងបំណិនជីវិតជាដើម។ ប៉ុន្តែនៅថ្នាក់អនុវិទ្យាល័យ ពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩ មានសៀវភៅភាសាខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា និងសីលធម៌-ពលរដ្ឋវិជ្ជា និងសៀវភៅបំណិនជីវិត ដែលសិស្សទាំងអស់តម្រូវអោយរៀនទៅលើមុខវិជ្ជានេះ។ បន្ទាប់ពីបញ្ចប់ថ្នាក់អនុវិទ្យាល័យ ការសិក្សាចន្លោះថ្នាក់ទី១០ដល់ថ្នាក់ទី១២ នៅប្រទេសកម្ពុជា គឺជាថ្នាក់មធ្យមសិក្សាទុតិយភូមិ ដែលមានសារៈសំខាន់ណាស់សម្រាប់ការរៀបចំសិស្សឱ្យចូលរៀននៅថ្នាក់អនុសាសន៍កំរិតខ្ពស់ ឬការងារផ្សេងៗ។ នៅក្នុងថ្នាក់ទី១១ និងទី១២ សិស្សត្រូវជ្រើសរើសមុខជំនាញដែលខ្លួនស្រលាញ់ចំនួនមួយក្នុងចំណោមជំនាញពីរដែលសាលាបានកំណត់ គឺជំនាញវិទ្យាសាស្ត្រពិត និងជំនាញសង្គម។ ពីព្រោះនៅចុងថ្នាក់ទី១២ សិស្សត្រូវប្រឡងបាក់ឌុប ដែលជាការប្រឡងជាតិដ៏សំខាន់បំផុតមួយ ដែលហៅជាផ្លូវការថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ដូច្នេះហើយសិស្សក្នុងជំនាញវិទ្យាសាស្ត្រប្រើពេលសិក្សាជាចម្បងទៅលើគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា តែទោះជាយ៉ាងណាក៏នៅតែរៀនមុខវិជា្ជរបស់សង្គមដែរ ។ រីឯសិស្សជំនាញសង្គម ក៏ផ្តោតទៅលើ មុខវិជ្ជាភាសាខ្មែរ គណិតវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា និងសីលធម៌ពលរដ្ឋ ប៉ុន្តែនៅក្នុងថ្នាក់រៀនក៏នៅតែបន្តរៀននៅមុខជំនាញរបស់វិទ្យាសាស្ត្រពិតដូចគ្នា។ ដូចនេះហើយ សៀវភៅទាំងនេះបង្ហាញអំពីខ្លឹមសារជាច្រើនដែលមិនត្រឹមតែផ្ដោតលើចំណេះដឹងប៉ុណ្ណោះទេ តែថែមទាំងលើកកម្ពស់សីលធម៌ គុណធម៌ និងបំណិនជីវិតសម្រាប់សិស្សានុសិស្សផងដែរ។ សៀវភៅសិក្សាទាំងនោះត្រូវបានរៀបចំឡើងដើម្បីផ្ដល់នូវចំណេះដឹងមូលដ្ឋានគ្រឹះដល់សិស្សានុសិស្ស។ ដូចជាគណិតវិទ្យា បង្ហាញពីគោលការណ៍គណនាបូក ដក គុណ ចែក ដែលចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ។ វាក៏បង្រៀនពីការដោះស្រាយបញ្ហាគណិតវិទ្យាដែលទាក់ទងនឹងការទិញលក់ និងការគណនាផ្សេងៗក្នុងសង្គម។ ចំណែក សៀវភៅមុខវិជ្ជាវិទ្យាសាស្ត្រដែលវាបង្ហាញពីចំណេះដឹងជុំវិញធម្មជាតិដូចជាបរិស្ថានជុំវិញខ្លួនយើង វដ្ដនៃការលូតលាស់របស់រុក្ខជាតិ ការវិវត្តរបស់សត្វ និងការយល់ដឹងពីប្រព័ន្ធសរីរាង្គកាយរបស់មនុស្ស។ សៀវភៅនេះវាក៏បង្រៀនសិស្សពីរបៀបថែរក្សាបរិស្ថាន និងសុខភាពឱ្យបានល្អផងដែរ។ រីឯសៀវភៅប្រវត្តិវិទ្យា បង្ហាញពីប្រវត្តិសាស្ត្រជាតិរបស់កម្ពុជាពីអតីតកាលរហូតដល់បច្ចុប្បន្ន ដូចជាសម័យអង្គរ សម័យលង្វែក រហូតដល់របបខ្មែរក្រហម ដើម្បីឱ្យសិស្សានុសិស្សយល់ដឹងពីឫសគល់នៃប្រទេសជាតិ។ ក្រៅពីចំណេះដឹងសុទ្ធសាធ សៀវភៅសិក្សាក៏មានបង្កប់នូវខ្លឹមសារអប់រំសីលធម៌ និងគុណធម៌យ៉ាងជ្រាលជ្រៅផងដែរ។ ជាក់ស្តែងសៀវភៅភាសាខ្មែរ វាមិនត្រឹមតែបង្រៀនឱ្យចេះអាននិងសរសេរបានត្រឹមត្រូវប៉ុណ្ណោះទេ តែវាក៏មានបញ្ចូលនូវសុភាសិត សុជីវធម៌ និងរឿងនិទានអប់រំផងដែរ។ ដែលបណ្ដុះគំនិតឱ្យសិស្សចេះស្រលាញ់យុត្តិធម៌ ចេះគោរពចាស់ទុំ និងមានមនសិការស្នេហាជាតិ។ ក្នុងនោះសៀវភៅសីលធម៌-ពលរដ្ឋវិជ្ជានេះ បានបង្រៀនពីការគោរពច្បាប់របស់រដ្ឋ សិទ្ធិ និងកាតព្វកិច្ចជាពលរដ្ឋ ព្រមទាំងការរស់នៅចុះសម្រុងគ្នានៅក្នុងសង្គម។ សៀវភៅសិក្សាក៏បានរួមបញ្ចូលនូវខ្លឹមសារមួយចំនួនដែលពាក់ព័ន្ធនឹងបំណិនជីវិតប្រចាំថ្ងៃ និងការងារនាពេលអនាគត។ ដែលសៀវភៅមានដូចជាសៀវភៅមុខវិជ្ជាបំណិនជីវិត សៀវភៅនេះបង្រៀនពីរបៀបដាំដំណាំ ចិញ្ចឹមសត្វ និងជំនាញកសិកម្មផ្សេងៗដែលស្របទៅតាមបរិបទជីវភាពរស់នៅរបស់ប្រជាជននៅតាមជនបទ។ នៅក្នុងក៏មានសៀវភៅមុខវិជ្ជាកុំព្យូទ័រផងដែរ ដែលបានបង្រៀនសិស្សឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានជាមូលដ្ឋាន ដែលជាផ្នែកមួយដ៏សំខាន់សម្រាប់ជីវិតរស់នៅនាពេលបច្ចុប្បន្ន។ សរុបមក សៀវភៅសិក្សាដែលប្រើប្រាស់នៅតាមសាលារៀនរដ្ឋ ត្រូវបានរៀបចំឡើងដើម្បីអភិវឌ្ឍសិស្សានុសិស្សឱ្យមានចំណេះដឹងទូលំទូលាយ ទាំងចំណេះដឹងទូទៅ ទាំងសីលធម៌ និងគុណធម៌ ព្រមទាំងជំនាញចាំបាច់សម្រាប់ជីវិត ។ អត្ថប្រយោជន៍ចម្បងដែលអ្នកអានទទួលបានពីសៀវភៅសិក្សាទាំងនេះ គឺការអភិវឌ្ឍខ្លួនប្រកបដោយតុល្យភាពទាំងចំណេះដឹង សីលធម៌ និង បំណិនជីវិត។ សម្រាប់សៀវភៅ គណិតវិទ្យា មិនត្រឹមតែបង្រៀនរូបមន្តនិងការគណនាប៉ុណ្ណោះទេ តែវាក៏ជួយឱ្យសិស្សចេះគិតពិចារណាដោះស្រាយបញ្ហាដោយឡូស៊ីក ដែលជាជំនាញចាំបាច់សម្រាប់ជីវិត។ ជាមួយគ្នានេះដែរ សៀវភៅ ភាសាខ្មែរ ជួយឱ្យសិស្សចេះប្រើប្រាស់ភាសាបានត្រឹមត្រូវ ទាំងការនិយាយនិងការសរសេរ ព្រមទាំងយល់ដឹងពីអក្សរសិល្ប៍ជាតិដែលជាអត្តសញ្ញាណរបស់ខ្មែរ។ ចំណែកឯសៀវភៅ វិទ្យាសាស្ត្រ និង សង្គមសិក្សា បានផ្ដល់ចំណេះដឹងអំពីធម្មជាតិ សុខភាព និងប្រវត្តិសាស្ត្រជាតិ ដែលធ្វើឱ្យសិស្សមានការយល់ដឹងកាន់តែទូលំទូលាយអំពីពិភពលោកជុំវិញខ្លួន។ ក្រៅពីចំណេះដឹង សៀវភៅសិក្សាក៏បានផ្ដោតយ៉ាងសំខាន់លើការអប់រំសីលធម៌ និងគុណធម៌។ ខ្លឹមសារនៅក្នុងសៀវភៅទាំងនោះតែងតែបង្កប់នូវសារអប់រំដូចជា ការគោរពចាស់ទុំ ការចេះជួយគ្នាទៅវិញទៅមក និងការមានចិត្តសប្បុរស។ សៀវភៅ សីលធម៌-ពលរដ្ឋវិជ្ជា ត្រូវបានរៀបចំឡើងជាពិសេសដើម្បីបណ្ដុះបណ្ដាលសិស្សឱ្យក្លាយជាពលរដ្ឋល្អដែលចេះគោរពច្បាប់ មានការទទួលខុសត្រូវ និងមានមនសិការស្នេហាជាតិ។ ការអានរឿងនិទាននិងសុភាសិតក្នុងសៀវភៅ ភាសាខ្មែរ ក៏បានជួយបណ្ដុះគំនិតឱ្យសិស្សមានអត្តចរិតល្អ មានសីលធម៌ថ្លៃថ្នូរ និងចេះរស់នៅចុះសម្រុងគ្នាក្នុងសង្គមផងដែរ។ សៀវភៅសិក្សាក៏បានផ្ដល់នូវបំណិនជីវិតសំខាន់ៗដែលអាចយកទៅអនុវត្តបានជាក់ស្តែង។ ឧទាហរណ៍ សៀវភៅ បំណិនជីវិត ក្នុងកម្រិតបឋមសិក្សាបានបង្រៀនពីរបៀបដាំដុះ ចិញ្ចឹមសត្វ និងការរៀបចំអាហារជាដើម។ ដែលជាចំណេះដឹងមានប្រយោជន៍សម្រាប់ជីវភាពរស់នៅរបស់ប្រជាជននៅតាមជនបទ។ ចំណែកឯសៀវភៅ ព័ត៌មានវិទ្យា ក៏បានផ្ដល់នូវមូលដ្ឋានគ្រឹះនៃការប្រើប្រាស់កុំព្យូទ័រ ដែលជាជំនាញចាំបាច់សម្រាប់យុគសម័យបច្ចេកវិទ្យា ហើយអាចជួយឱ្យសិស្សមានភាពងាយស្រួលក្នុងការសិក្សា និងការងារនាពេលអនាគត។ សរុបមក សៀវភៅអប់រំនៅតាមសាលារៀនរដ្ឋមានតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលសិស្សានុសិស្សឱ្យមានចំណេះដឹងទូលំទូលាយ គុណធម៌ល្អ និងជំនាញចាំបាច់សម្រាប់ជីវិត។